ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍នៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ ការងារនៅក្នុងវិស័យនេះបានក្លាយជាក្ដីស្រមៃសម្រាប់យុវជនជាច្រើន។ អាជីពសំខាន់ៗដែលគេនិយមជាងគេមានដូចជា បុគ្គលិកបម្រើលើយន្តហោះ និង អ្នកបើកបរយន្តហោះ។ លើសពីនេះ អាជីពជាច្រើនទៀតនៅក្នងអាកាសយានដ្ឋានក៏មានតម្រូវការខ្ពស់ផងដែរ។ ចំពោះបុគ្គលិកបម្រើលើយន្តហោះដើរតួនាទីជាអ្នកតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍។ ពួកគេទទួលខុសត្រូវធានាសុវត្ថិភាពនិងផាសុកភាពរបស់អ្នកដំណើរ។ ភារកិច្ចរបស់ពួកគេរួមមានការទទួលស្វាគមន៍អ្នកដំណើរ ត្រួតពិនិត្យសំបុត្រ និងណែនាំអំពីទីតាំងកៅអី។ ពួកគេក៏ត្រូវពន្យល់ពីនីតិវិធីសុវត្ថិភាពនិងរបៀបប្រើប្រាស់ឧបករណ៍សង្គ្រោះបន្ទាន់ផងដែរ។ លើសពីនេះ ពួកគេត្រូវបម្រើអាហារ ភេសជ្ជៈ និងឆ្លើយតបរាល់សំណួររបស់អ្នកដំណើរ។ ក្នុងករណីមានអាសន្ន ពួកគេត្រូវដោះស្រាយបញ្ហាដោយភាពស្ងប់ស្ងាត់និងមានវិជ្ជាជីវៈខ្ពស់។ ដើម្បីក្លាយជាបុគ្គលិកបម្រើលើយន្តហោះ គេត្រូវមានកម្ពស់និងរូបសម្បត្តិសមរម្យ។ ពួកគេត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឡើងទៅ។ ជំនាញភាសាអង់គ្លេសល្អជាកត្តាចាំបាច់ ហើយបើចេះភាសាផ្សេងទៀតដូចជាចិន ឬបារាំង កាន់តែជាគុណសម្បត្តិ។ ពួកគេត្រូវមានជំនាញទំនាក់ទំនងល្អ សមត្ថភាពធ្វើការជាក្រុម និងអាកប្បកិរិយាស្វាគមន៍រាក់ទាក់។ ពួកគេក៏ត្រូវមានសមត្ថភាពដោះស្រាយបញ្ហានិងការចងចាំល្អផងដែរ។ ចំណែកអ្នកបើកបរយន្តហោះ គឺមានការទទួលខុសត្រូវខ្ពស់បំផុតក្នុងការគ្រប់គ្រងយន្តហោះឲ្យហោះហើរប្រកបដោយសុវត្ថិភាព។ ភារកិច្ចរបស់ពួកគេចាប់ផ្ដើមតាំងពីការត្រួតពិនិត្យយន្តហោះមុនចេញដំណើរ។ ពួកគេត្រូវត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងយន្តហោះ គ្រឿងម៉ាស៊ីន និងសម្ភារៈបច្ចេកទេសផ្សេងៗ។ ពួកគេក៏ត្រូវរៀបចំផែនការហោះហើរ វាយតម្លៃស្ថានភាពអាកាសធាតុ និងទំនាក់ទំនងជាមួយប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ ក្នុងពេលហោះហើរ ពួកគេត្រូវត្រួតពិនិត្យប្រព័ន្ធទាំងអស់ដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។ ដើម្បីក្លាយជាអ្នកបើកបរយន្តហោះ គេត្រូវមានកម្រិតសិក្សាខ្ពស់ និងឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងហ្មត់ចត់ពីសាលាអាកាសចរណ៍។ បេក្ខជនត្រូវមានសុខភាពល្អទាំងកាយសម្បទានិងផ្លូវចិត្ត។ ជំនាញគណិតវិទ្យា រូបវិទ្យា និងភាសាអង់គ្លេសខ្លាំងគឺជាតម្រូវការចាំបាច់។ ពួកគេត្រូវមានសមត្ថភាពក្នុងការសម្រេចចិត្តរហ័ស ធ្វើការក្រោមសម្ពាធខ្ពស់ និងមានវិន័យខ្ពស់។ រីឯអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស មានតួនាទីទទួលខុសត្រូវចំពោះការសម្របសម្រួលចរាចរណ៍យន្តហោះនៅលើអាកាស និងលើដី។ ពួកគេណែនាំពីពេលឡើងនិងចុះចតរបស់យន្តហោះ។ អ្នកបច្ចេកទេសយន្តហោះ ទទួលខុសត្រូវក្នុងការត្រួតពិនិត្យនិងថែទាំគ្រឿងម៉ាស៊ីនយន្តហោះ។ ពួកគេធានាថាយន្តហោះស្ថិតក្នុងស្ថានភាពល្អមុនពេលហោះហើរ។ អ្នកសម្អាតយន្តហោះ មានភារកិច្ចសម្អាតផ្នែកខាងក្នុងនិងខាងក្រៅរបស់យន្តហោះ។ ពួកគេធានាថាបរិស្ថានក្នុងយន្តហោះមានអនាម័យល្អ។ សម្រាប់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ត្រូវការការបណ្ដុះបណ្ដាលឯកទេសខ្ពស់។ អ្នកបច្ចេកទេសយន្តហោះត្រូវការសញ្ញាបត្រជំនាញបច្ចេកទេសពីសាលាដែលទទួលស្គាល់។ អ្នកសម្អាតយន្តហោះមិនតម្រូវការជំនាញខ្ពស់ទេ ប៉ុន្តែត្រូវការការយកចិត្តទុកដាក់លើអនាម័យនិងសុវត្ថិភាព។ អាជីពក្នុងវិស័យអាកាសចរណ៍មានទស្សនវិស័យល្អនិងប្រាក់ចំណូលខ្ពស់។ បុគ្គលិកបម្រើលើយន្តហោះអាចទទួលបានប្រាក់ខែជាមធ្យមពី ៥០០ ដុល្លារទៅ ១,០០០ ដុល្លារ ឬច្រើនជាងនេះ។ អ្នកបើកបរយន្តហោះអាចរកប្រាក់ចំណូលបានពី ៣,០០០ ដុល្លារ ទៅ ៥,០០០ ដុល្លារ ឬច្រើនជាងនេះ។ អាជីពទាំងនេះផ្ដល់នូវឱកាសធ្វើដំណើរទៅក្រៅប្រទេសនិងបទពិសោធន៍ថ្មីៗ។ ទោះបីជាមានប្រាក់ចំណូលខ្ពស់ក៏ដោយ អាជីពទាំងនេះក៏មានបញ្ហាប្រឈមជាច្រើន។ ការប្រកួតប្រជែងខ្ពស់ គឺជាបញ្ហាចម្បងមួយ។ បេក្ខជនរាប់រយនាក់ប្រកួតប្រជែងគ្នាដណ្ដើមតំណែងមួយ។ ការវិនិយោគលើការអប់រំ គឺមានតម្លៃថ្លៃ ជាពិសេសសម្រាប់អ្នកបើកបរយន្តហោះ។ ពួកគេត្រូវចំណាយប្រាក់រាប់ម៉ឺនដុល្លារសម្រាប់ការបណ្ដុះបណ្ដាល។ បទប្បញ្ញត្តិដ៏តឹងរ៉ឹង តម្រូវឲ្យពួកគេឆ្លងកាត់ការពិនិត្យសុខភាពនិងវាយតម្លៃសមត្ថភាពជាប្រចាំ។ ម៉ោងធ្វើការមិនទៀងទាត់ ក៏ជាបញ្ហាដែរ ព្រោះពួកគេត្រូវធ្វើការទាំងយប់ទាំងថ្ងៃ។ ពួកគេក៏ត្រូវធ្វើការក្រោមសម្ពាធការងារខ្ពស់ផងដែរ ជាពិសេសអ្នកបើកបរយន្តហោះដែលត្រូវទទួលខុសត្រូវលើអាយុជីវិតអ្នកដំណើររាប់រយនាក់។ សរុបសេចក្តីមក វិស័យអាកាសចរណ៍នៅកម្ពុជាផ្តល់ឱកាសការងារល្អៗជាច្រើនដូចជា បុគ្គលិកបម្រើលើយន្តហោះ និងអ្នកបើកបរយន្តហោះ ដែលមានប្រាក់ចំណូលខ្ពស់។ ប៉ុន្តែក៏ប្រឈមនឹងការប្រកួតប្រជែងខ្លាំង ការវិនិយោគថ្លៃ និងសម្ពាធការងារខ្ពស់ផងដែរ។ ការងារទាំងនេះទាមទារនូវជំនាញជាក់លាក់ ការបណ្តុះបណ្តាលតឹងរ៉ឹង និងការសម្របខ្លួនទៅនឹងកាលវិភាគមិនទៀងទាត់ ដើម្បីធានាសុវត្ថិភាពនិងសេវាកម្មល្អបំផុតជូនអតិថិជន។